បន្ទាប់ពីបញ្ចប់ការសិក្សាពីឧត្តមសិក្សា និស្សិតជាច្រើនតែងតែជួបប្រទះនូវបញ្ហាប្រឈមធំៗក្នុងការស្វែងរកការងារធ្វើ។ កម្មវិធីស្វែងរកការងារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលនិស្សិតបញ្ចប់ការសិក្សាឱ្យអាចចូលទីផ្សារការងារបានដោយរលូន។ កម្មវិធីទាំងនេះគឺជាស្ពានដ៏សំខាន់មួយដែលភ្ជាប់ចំណេះដឹងទ្រឹស្តីពីសាលាទៅកាន់ការអនុវត្តជាក់ស្តែងក្នុងវិស័យការងារ។ វាបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយគម្លាតរវាងតម្រូវការរបស់និយោជក និងសមត្ថភាពរបស់និស្សិត។ កម្មវិធីស្វែងរកការងារមានសារៈសំខាន់ណាស់ក្នុងការជួយនិស្សិតបញ្ចប់ការសិក្សាឱ្យយល់ច្បាស់ពីទិសដៅអាជីពរបស់ខ្លួន។ វាបានផ្តល់ឱកាសដល់ពួកគេក្នុងការអភិវឌ្ឍជំនាញទន់ ដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ។ ជំនាញទាំងនោះរួមមាន ជំនាញទំនាក់ទំនង ការធ្វើការជាក្រុម និងការដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព។ កម្មវិធីទាំងនេះក៏បានជួយនិស្សិតក្នុងការរៀបចំ ប្រវត្តិរូបសង្ខេប ឱ្យបានទាក់ទាញ និងការត្រៀមខ្លួនសម្រាប់បទសម្ភាសន៍។ ពួកគេទទួលបានការណែនាំផ្ទាល់ពីអ្នកជំនាញដើម្បីកសាងទំនុកចិត្តលើខ្លួនឯង និងរៀបចំផែនការអាជីព។ លើសពីនេះ កម្មវិធីស្វែងរកការងារបានបង្កើតវេទិកាដ៏ល្អសម្រាប់ ការកសាងបណ្តាញទំនាក់ទំនង។ និស្សិតអាចជួបផ្ទាល់ជាមួយនិយោជកដែលមានសក្តានុពល និងអ្នកជំនាញមកពីក្រុមហ៊ុនផ្សេងៗ។ នេះបានបើកទូលាយនូវឱកាសការងារដែលនិស្សិតមិនធ្លាប់ដឹងពីមុនមក។ ការចូលរួមក្នុងកម្មវិធីនេះអាចកាត់បន្ថយពេលវេលាដែលនិស្សិតចំណាយដើម្បីស្វែងរកការងារ។ វាបានជួយសម្រាលបន្ទុកផ្លូវចិត្តរបស់និស្សិតដែលភ័យខ្លាចនឹងភាពអត់ការងារធ្វើ។ ការរៀបចំខ្លួនបានល្អតាមរយៈកម្មវិធីទាំងនេះ នឹងជួយនិស្សិតឱ្យទទួលបានជោគជ័យក្នុងអាជីព។ គំរូនៃកម្មវិធីស្វែងរកការងារធ្វើមានលក្ខណៈចម្រុះ និងត្រូវបានរៀបចំឡើងទៅតាមតម្រូវការខុសៗគ្នា។ ពិព័រណ៍ការងារ គឺជាគំរូដ៏ពេញនិយមមួយដែលអនុញ្ញាតឱ្យនិស្សិតជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើនក្នុងពេលតែមួយ។ សិក្ខាសាលាអាជីព ផ្តោតលើការបណ្តុះបណ្តាលជំនាញជាក់លាក់ដូចជាការសរសេរ CV ឬការធ្វើបទបង្ហាញ។ វេទិកាអនឡាញ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក។ វេទិកាទាំងនេះធ្វើឱ្យនិស្សិតអាចស្វែងរកការងារពីចម្ងាយបានយ៉ាងងាយស្រួល។ កម្មវិធីកម្មសិក្សា គឺជាគំរូដ៏មានប្រសិទ្ធភាពបំផុតមួយ។ វាបានផ្តល់ឱកាសឱ្យនិស្សិតទទួលបានបទពិសោធន៍ការងារពិតប្រាកដមុនពេលបញ្ចប់ការសិក្សា។ កម្មវិធីបណ្តុះបណ្តាល និងណែនាំ ក៏ត្រូវបានរៀបចំឡើងដើម្បីផ្តល់ការណែនាំផ្ទាល់ខ្លួនដល់និស្សិតផងដែរ។ គំរូកម្មវិធីនីមួយៗបានបំពេញតម្រូវការខុសគ្នា និងជួយនិស្សិតតាមវិធីសាស្ត្រផ្សេងៗគ្នា។ រាជរដ្ឋាភិបាលកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ទីផ្សារការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយ។ ក្រសួងបានជំរុញការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារ។ រដ្ឋាភិបាលក៏បានសហការជាមួយវិស័យឯកជនដើម្បីជំរុញការបង្កើតការងារថ្មីៗ។ ការបង្កើតវេទិកាទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ក៏ជាកិច្ចការសំខាន់ផងដែរ។ ដៃគូអភិវឌ្ឍន៍អន្តរជាតិបានដើរតួនាទីជាអ្នកផ្តល់ ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។ ពួកគេជួយដល់ការបង្កើតកម្មវិធីបណ្តុះបណ្តាល និងគម្រោងអភិវឌ្ឍន៍ជំនាញផ្សេងៗ។ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក៏បានចូលរួមចំណែកក្នុងការផ្តល់ការណែនាំអាជីពផងដែរ។ ការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធគឺជាគន្លឹះដើម្បីដោះស្រាយបញ្ហាអត់ការងារធ្វើ។ វាគឺជាការវិនិយោគដ៏ឆ្លាតវៃសម្រាប់អនាគតដ៏រុងរឿងរបស់ប្រទេស។